អ្នកប្រាជ្ញខ្មែរជាច្រើនបានចងក្រងនូវស្នាដៃច្រើនរៀងៗខ្លួនទៅតាមសមត្ថភាពចំណេះដឹង ដែលខ្លួនបានសិក្សាស្វែងយល់មានទាំងអក្សសាស្រ្ត កំណាព្យ រឿងនិទានជាពិសេសគឺសុភាសិត។ សុភាសិតខ្មែរនៅតែត្រូវបានរក្សាពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងបានជួយដាស់តឿនស្មារតីប្រជាជនខ្មែរឲ្យមានពន្លឺក្នុងការរស់នៅ។ ចំពោះសុភាសិតខ្មែរមួយដែលបានពោលថា"ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់" មានន័យថាជាការអាងទៅតាមវ័យរបស់ខ្លួន ។ ការអាងតាមវ័យរបស់ខ្លួន មានន័យថា មនុស្សម្នាក់ៗមិនថាក្មេង ឬចាស់ទេ សុទ្ធតែមានការអាងរៀងៗខ្លួន ដើម្បីការពារផលប្រយោជន៍ ឬការពារខ្លួនឯង ។ សម្រាប់ពាក្យគេនិយាយថា "ក្មេងអាងយំ" សំដៅលើកូនក្មេងដែលចូលចិត្តយំក្នុងការបំពេញតម្រូវការឬជាការដោះស្រាយសម្រាប់ពួកគេ។ កាលណាក្មេងចង់បានអ្វីតាមបំណង វាបានជ្រើសយកការយំជាអាវុធសំខាន់របស់ គេក្នុងការទាមទារនូវអ្វីដែលគេចង់បាន។ ហេតុដូច្នេះហើយបានជាគេឃើញក្មេងៗតែងតែយំ ព្រោះគេយល់ថាការយំជារឿងតែម្យ៉ាងក្នុងការសម្រេចបំណង។ ដូចជាបើពួកគេចង់ញ៉ាំអ្វី ឬចង់បានល្បែងលេងអ្វីមួយនោះ តែងយំរំអុកឲ្យម៉ែឪទិញឲ្យ ទាល់តែខានពុំបាន។ ម្យ៉ាងបើម៉ែឪមិនទិញឲ្យទេពួកគេនឹងរយំខ្លាំង ដើម្បីបង្ហាញថាគេចង់បានរបស់នោះជាខ្លាំង។ ដូចនេះទោះបីម៉ែឪមិនចង់ទិញឲ្យក៏ដោយក៏ត្រូវតែទិញឲ្យដែរ ជៀសវាងការរំខានដល់អ្នកដទៃ ។ ថែមទាំងជួនកាលម៉ែឪមិនជាប់លុយមកក៏ដោយ ក៏សុខចិត្តខ្ចីលុយគេដើម្បីទិញតម្រូវតាមបំណងកូនសិនដែរ ។ រីឯពាក្យថា" ធំអាងកាប់"មានន័យថាមនុស្សធំឬមនុស្សពេញវ័យចិត្តក្ដៅ ចូលចិត្តប្រើកំហឹងដោះស្រាយបញ្ហា។ ពាក្យនេះចាស់បុរាណលោកថា មនុស្សធំយំលែងសម ហើយក៏គ្មានឥទ្ធិពលទៅលើអ្នកណាដែរ ការយំសោកលែងជាមធ្យោបាយដោះស្រាយបញ្ហាទៀតហើយ។ ប៉ុន្តែពួកគេមានកម្លាំងពេញខ្លួន គេក៏ជ្រើសយកកម្លាំងបាយជាអាវុធសំខាន់របស់ពួកគេ ដើម្បីសម្រចបំពេញតម្រូវការ។ ដូច្នេះ កាលណាគេចង់សម្រេចនូវគោលបំណងអ្វីមួយ គេយកកម្លាំងក្នុងខ្លួនមកដោះស្រាយ ។ រួមទាំងកាធ្វើការរងារ ប្រកបមុខរបរកស៊ី ដើម្បីរស់នៅបានសេចក្ដីសុខដោយប្រើកម្លាំងក្នុងខ្លួន។ ដូចជា គេចង់យកជ័យជម្នះលើអ្នកណាម្នាក់ គេតែប្រើការដាល់តប់ទាត់ធាក់ កាប់សម្លាប់គូប្រយុទ្ធឥតប្រណី ដើម្បីបន្ថយកំហឹងក្រេវក្រោធរបស់គេ ។ ម្យ៉ាងបើសិនខ្លួនស្រឡាញ់ ចង់បានអ្វីមួយពួកគេត្រូវបញ្ជេញទាំងកម្លាំងកាយនិងកម្លាំងចិត្តមកតស៊ូមកធ្វើការងារ ដើម្បីបំពេញតម្រូវការរបស់ខ្លួន។ ដូច្នេះមនុស្សធំចូលចិត្តប្រើកម្លាំងមកដោះស្រាយបញ្ហាជាជាងយំសោក។ ចំពោះពាក្យថា"ចាស់អាងស្លាប់" នេះបញ្ជាក់ថាមនុស្សចាស់ងាយនិងស្លាប់ដែលមិនអាចប្រកែកបាន។ ចាស់បុរាណយល់ថា មនុស្សចាស់មានកម្លាំងខ្សោយ ម៉្លោះហើយគ្មានអ្វីអាងនឹងគេ ក៏ជ្រើសយកសេចក្ដីស្លាប់មកអាង ។ កាលណាគាត់មានកំហឹងគេតែងឮគាត់និយាយថាអញចំណាស់ហ្នឹងហើយ អញមិនខ្លាចអាណាទេ ខ្លាំងណាស់ត្រឹមស្លាប់គ្មានអាណាជៀសស្លាប់រួចទេ។ សុភាសិតនេះជាការប្រៀបអំពីមនុស្សមួយចំនួន ដែលមានឥរិយាបថមិនល្អចាប់តាំងពីក្មេង។ ពួកគេមិនបានអប់រំឲ្យល្អ ដោយប្រើសិទ្ធិផ្ទាល់ខ្លួន ឬប្រើដំណោះស្រាយទៅរកផ្លូវខុស ហើយចុងក្រោយស្លាប់បាត់ដោយគ្មានគ្រួសារទីគោរព ឬអត្ថន័យក្នុងជីវិត។ សរុបមកសុភាសិតនេះបង្ហាញថា ការអប់រំកុមារតាំងពីតូចគឺសំខាន់ណាស់ដើម្បីឲ្យពួកគេក្លាយជាមនុស្សល្អក្នុងសង្គម។ ប្រសិនបើមិនអប់រំល្អ អ្នកនោះនឹងធ្វើខុស ហើយបញ្ចប់ជីវិតដោយគ្មានន័យ។ រីឯចំពោះន័យធៀបវិញ យើងក៏អាចប្រដូចម្ហូបដែលឆ្ងាញ់ពិសាទៅនឹង ព័ត៌មានពិតដែលគេចង់ដឹង សម្ដីសមហេតុដែលគេចង់ស្ដាប់ ឬការវិនិច្ឆ័យត្រឹមត្រូវ យុត្តិធម៌ដែលមនុស្សទូទៅចង់បានដែរ។ នេះមានន័យថា ជ្រកក្រោមទង់សាសនាដើម្បីរកស៊ី គឺថាចូលបួសជាព្រះសង្ឃដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងសាសនាព្រះពុទ្ធជាម្ចាស់ តែងមានជនខិលខូចមួយចំនួនតូចចូលទៅជ្រកក្រោមទង់សាសនាដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូចជាអ្នកខ្លះកោរសក់ ស្លៀកសពាក់ស តាំងខ្លួនជាអ្នកកាន់សីលប្រាំ ចាំសីលប្រាំបី ។ ពេលទៅណាម្ដងៗគេស្ពាយថង់យាមមួយដាក់បរិក្ខាផ្សេងៗ មានទៀន ធូបជាដើម មើលទៅគួរឲ្យគេជឿថា ជានាក់សិក្សាវិន័យរបស់ព្រះ ។ គេឃើញជនមួយចំនួនទៀត ធ្វើសកម្មភាពជាលោកអាចារ្យ ឬតាជី យាយជី ដើរកាន់ក្រដាសកម្មវិធីបុណ្យចូលតាមបានគ្រប់វត្ត ។ ម្យ៉ាងជននេះតែងយកលេសថា អង្គាសបច្ច័យយកទៅកសាងព្រះវិហារវត្តនេះវត្តនោះជាដើម ។ ជួនកាលគេកាន់ក្រដាសកម្មវិធីហួសកាលបរិច្ឆេទទៀតផង ដើម្បីបោកប្រាស់អ្នកដទៃ។ ចំណែកជនខ្លះទៀត គឺជាលោកអាចារ្យពិតប្រាកដ ដែលបានសិក្សាធម៌វិន័យជ្រៅជ្រះ។ ប៉ុន្តែមានមួយចំនួនតូច ឆ្លៀតកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនដែរ តាមរយះការកេងចំណេញពីវត្តអារាម។ រីឯមនុស្សមួយចំនួនទៀត កោរសក់បួសក្នុងសាសនាទៅហើយ តែឆ្លៀតរកស៊ីក្រោមទង់សាសនាផងដែរ ។ ដោយក្នុងនោះមានដូចជា ធ្វើគ្រូស្រោចទឹក ធ្វើខ្សែចង្កេះ ខ្សែគាថាឲ្យរកស៊ី ឲ្យឡើងបុណ្យស័ក្តិ ។ ថែមទាំងមានសង្ឃខ្លះទៀត ធ្វើកន្សែងស្នេហ៍ មន្តអាគមអូមអាម កាប់មិនមុតដុតមិនឆេះ ។ អាចារ្យខ្លះ សង្ឃខ្លះ បើមានគេអញ្ជើញ ឬនិមន្តទៅសូត្រមន្តរំដោះគ្រោះ លើករាសី តែងតែសម្លឹងមើលអ្នកដែលមក តើមានឬក្រ មានឡានថ្មីថ្លៃៗឬចាស់ ។ បើអ្នកមាននិងជាពិសេសឡានថ្មី មានតម្លៃខ្ពស់ គេរៀបចំខ្លួនយ៉ាងរហ័ស ។ បើឡានចាស់ឬថ្មើរជើងគេរាងច្រិមច្រុមបន្តិចជួនកាលមិនទៅតែម្ដងដោយប្រាប់ថាជាប់រវល់ឬមិនស្រួលខ្លួន ។ សុភាសិតនេះបង្ហាញពីមនុស្សខ្លះដែលធ្វើឧបាយបន្លំ ដើម្បីបោកប្រាស់អ្នកដទៃ ឬបង្វែរឧត្តមភាពឲ្យជឿលើការខុស។ ពួកគេច្រើនធ្វើការប្រើចរិតល្អបណ្ដោះអាសន្ន បំពានព្រះធម៌ ឬប្រោសព្រះឥន្ទន៍ដោយមិនមានចិត្តស្មោះត្រង់។ ម្យ៉ាងគេចង់ព្រមានមនុស្សឲ្យកុំប្រើឧបាយបន្លំ ឬព្យាយាមបង្ហាញខ្លួនថាល្អសម្រាប់បំបាំងអំពើខុស។ សេចក្ដីពិតមិនអាចលាក់បានទេ អ្វីដែលសំខាន់គឺភាពស្មោះត្រង់និងសុចរិតភាព។ ទៀតសោធសុភាសិតនេះក៏បង្រៀនយើងឱ្យចេះពិចារណា និងកុំជឿលើតែសម្បកក្រៅ។ មនុស្សម្នាក់ៗគួរតែត្រូវបានវិនិច្ឆ័យដោយការប្រព្រឹត្តពិតប្រាកដរបស់ពួកគេ មិនមែនដោយរូបរាងខាងក្រៅឬឋានៈដែលពួកគេស្លៀកពាក់នោះទេ។ សរុបមកសុភាសិតនេះដាស់តឿនឱ្យមនុស្សគ្រប់រូបមានភាពស្មោះត្រង់ ទាំងចំពោះខ្លួនឯង ទាំងចំពោះអ្នកដទៃ និងចំពោះសាសនា។ ការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ពិតប្រាកដ គឺសំខាន់ជាងការធ្វើពុតជាល្អ ឬធ្វើពុតជាអ្នកកាន់សាសនាដើម្បីបោកប្រាស់ផលប្រយោជន៍ផ្ទាល់ខ្លួន។